នៅក្នុងសង្គមខ្មែរយើងតាំងពីបុរាណកាលមក ពិធីមង្គលការនិងពិធីបុណ្យសពមិនមែនគ្រាន់តែជាព្រឹត្តិការណ៍គ្រួសារធម្មតានោះឡើយ។ ពិធីទាំងពីរប្រភេទនេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃនៃវប្បធម៌ដ៏ជ្រាលជ្រៅ និងជាចំណុចស្នូលនៃការជួបជុំគ្នានៅក្នុងសហគមន៍។ ការរៀបចំកម្មវិធីនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យអប់រំ និងការចងភ្ជាប់ទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតឱ្យកាន់តែជិតស្និទ្ធ។ វត្តមានរបស់បងប្អូនសាច់ញាតិមកពីទីជិតទីឆ្ងាយក្នុងថ្ងៃមង្គលការ បង្ហាញពីការផ្តល់តម្លៃដល់ចំណងលោហិតដែលមិនអាចកាត់ផ្តាច់បាន។ មិត្តភក្តិដែលបែកគ្នាយូរឆ្នាំច្រើនតែយកឱកាសនៃពិធីបុណ្យផ្សេងៗដើម្បីមកសួរសុខទុក្ខ និងរំលឹកអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា។ ការផ្ដល់កិត្តិយសតាមរយៈការអញ្ជើញភ្ញៀវមកចូលរួម ជាវិធីសាស្រ្តមួយក្នុងការថែរក្សាមិត្តភាពឱ្យនៅរឹងមាំយូរអង្វែងតទៅមុខ។ អ្នកជិតខាងដែលរស់នៅក្បែរខាងគ្នា តែងតែចេញមុខជួយជ្រោមជ្រែងរៀបចំទីកន្លែងសម្រាប់ពិធីបុណ្យដោយមិនគិតពីការនឿយហត់។ សកម្មភាពនៃការអង្គុយជជែកគ្នាក្នុងរោងបុណ្យ ឬរោងការ បង្កើតបានជាបរិយាកាសស្និទ្ធស្នាលដែលពិបាកនឹងរកបានក្នុងជីវភាពប្រចាំថ្ងៃ។ ចំណងសាមគ្គីភាពក្នុងភូមិត្រូវបានពង្រឹងតាមរយៈការចូលរួមចំណែកម្នាក់មួយដៃម្នាក់មួយជើងដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានល្អ។ ភ្ញៀវដែលមកចូលរួមមិនត្រឹមតែមកដើម្បីទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺមកដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះម្ចាស់ផ្ទះ។ ក្នុងពិធីបុណ្យសពវិញ បងប្អូនសាច់ញាតិទាំងអស់មកជួបជុំគ្នាដើម្បីជួយរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តដល់គ្រួសារដែលបាត់បង់សមាជិក។ ទំនាក់ទំនងសង្គមខ្មែរត្រូវបានកសាងឡើងលើមូលដ្ឋាននៃការដឹងសុខទុក្ខគ្នាដែលស្តែងចេញយ៉ាងច្បាស់តាមរយៈពិធីជួបជុំទាំងនេះ។ វត្តមានរបស់មនុស្សច្រើនកុះករក្នុងកម្មវិធីនីមួយៗ ធ្វើឱ្យម្ចាស់ដើមការឬម្ចាស់ដើមបុណ្យមានអារម្មណ៍ថាកក់ក្តៅ និងមិនឯកោឡើយ។ ការសន្ទនារវាងមនុស្សចាស់និងក្មេងក្នុងពិធីជួបជុំ ជួយបង្កើតឱ្យមានការយោគយល់គ្នារវាងជំនាន់មនុស្សខុសៗគ្នានៅក្នុងសង្គម។ ពិធីការនីមួយៗតម្រូវឱ្យមានការសហការគ្នាខ្ពស់ ដែលចំណុចនេះហើយគឺជាចំណុចចាប់ផ្តើមនៃសាមគ្គីភាពក្នុងសហគមន៍ទាំងមូល។ បងប្អូនដែលនៅឆ្ងាយដល់ក្រៅប្រទេសក៏ជួនកាលខំចំណាយពេលវេលាធ្វើដំណើរមកដើម្បីចូលរួមក្នុងពិធីសំខាន់ៗរបស់សាច់ញាតិខ្លួនដែរ។ ទំនៀមទម្លាប់នៃការអញ្ជើញភ្ញៀវដោយប្រើសេចក្តីថ្លែងអំណរគុណទុកជាមុន គឺជាសីលធម៌នៃការរស់នៅប្រកបដោយការគោរពគ្នាទៅវិញទៅមក។ សហគមន៍ដែលរឹងមាំ គឺជាសហគមន៍ដែលសមាជិកម្នាក់ៗយល់ច្បាស់ពីតួនាទីរបស់ខ្លួនក្នុងការចូលរួមកម្មវិធីសង្គមដែលរៀបចំឡើង។ ស្មារតីជួយគ្នាដោយមិនគិតពីកម្រៃក្នុងពេលមានធុរៈមង្គលឬអមង្គល គឺជាមោទនភាពមួយដែលប្រជាជនខ្មែរតែងតែប្រកាន់ខ្ជាប់ជានិច្ច។ ការចែករំលែកអាហារ និងភេសជ្ជៈដល់ភ្ញៀវដែលអញ្ជើញមកដល់ទីកន្លែង បង្ហាញពីទឹកចិត្តសប្បុរសនិងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ពិធីជួបជុំទាំងនេះបានក្លាយជាវេទិកាមួយសម្រាប់សមាជិកសង្គមថ្មីៗបានស្គាល់គ្នា និងបង្កើតទំនាក់ទំនងថ្មីបន្ថែមទៀតផងដែរ។ សកម្មភាពមមាញឹកក្នុងផ្ទះបាយរបស់អ្នកភូមិបង្ហាញពីភាពស្រុះស្រួលគ្នាដែលជាគ្រឹះនៃសន្តិសុខ និងសេចក្តីសុខក្នុងភូមិឋានខ្មែរ។ រាល់ការសើចសប្បាយក្នុងមង្គលការ ឬការសោកស្តាយក្នុងពិធីបុណ្យ សុទ្ធតែជាសក្ខីភាពនៃចំណងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន។ ការរក្សានូវទម្លាប់ជួបជុំគ្នាបែបនេះ ជួយឱ្យសហគមន៍ខ្មែរមានភាពរស់រវើក និងមិនងាយនឹងបែកបាក់គ្នាដោយងាយៗឡើយ។ ប្រព័ន្ធនៃការជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមរយៈការចូលបច្ច័យជួយដល់ម្ចាស់កម្មវិធី។ ថវិកាដែលភ្ញៀវចូលរួមមិនមែនជាការទិញអាហារនោះទេ ប៉ុន្តែវាគឺជាការជួយសម្រាលបន្ទុកការចំណាយរបស់ម្ចាស់ផ្ទះវិញ។ វប្បធម៌នៃការសងគុណមានន័យថា កាលណាគេធ្លាប់ជួយយើង យើងត្រូវតែមានកាតព្វកិច្ចជួយគេវិញនៅពេលគេមានធុរៈដូចគ្នា។ ការកត់ត្រាឈ្មោះភ្ញៀវ និងចំនួនទឹកប្រាក់ដែលចូលរួមក្នុងសៀវភៅ ជួយឱ្យម្ចាស់ផ្ទះដឹងពីទឹកចិត្តរបស់មិត្តភក្តិដើម្បីតបស្នងវិញ។ មិនត្រឹមតែថវិកាប៉ុណ្ណោះទេ សូម្បីតែកម្លាំងកាយនិងពេលវេលាក៏ជាចំណែកដ៏សំខាន់នៃការជួយគ្នាទៅវិញទៅមកក្នុងសង្គម។ អ្នកភូមិដែលពូកែខាងចម្អិនអាហារតែងតែស្ម័គ្រចិត្តមកជួយដាំស្ល ដោយមិនគិតប្រាក់កម្រៃអ្វីទាំងអស់ក្នុងកម្មវិធីបុណ្យសព។ ការខ្ចីសម្ភារៈប្រើប្រាស់ពីម្នាក់ទៅម្នាក់ទៀតក្នុងពេលរៀបចំពិធី បង្ហាញពីការយោគយល់និងការចេះចែករំលែកក្នុងសហគមន៍។ ទំនៀមទម្លាប់ជួយគ្នាបែបនេះធ្វើឱ្យអ្នកដែលមានជីវភាពខ្វះខាត ក៏អាចរៀបចំពិធីបុណ្យឱ្យសមរម្យសម្រាប់គ្រួសារខ្លួនបានដែរ។ សកម្មភាពនៃការផ្ដល់ជំនួយដល់គ្នាក្នុងគ្រាអាសន្ន ជាពិសេសក្នុងពិធីបុណ្យសព គឺជាទឹកចិត្តមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបំផុត។ ការចេះជួយគ្នាក្នុងពេលមានទុក្ខលំបាក ធ្វើឱ្យគ្រួសារសពមានអារម្មណ៍ថាកាន់តែមានភាពកក់ក្តៅ និងមិនត្រូវបានគេបោះបង់ឡើយ។ ប្រព័ន្ធសន្តិសុខសង្គមតាមបែបប្រពៃណីនេះបានជួយដល់ប្រជាជនខ្មែរឱ្យរស់នៅដោយមានភាពកក់ក្តៅតាំងពីដើមរៀងមក។ ម្ចាស់កម្មវិធីតែងតែមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភ្ញៀវកិត្តិយសដែលបានចំណាយធនធានមកចូលរួមកម្មវិធី។ ការចំណាយពេលមកជួយរៀបចំរោងបុណ្យតាំងពីព្រលឹមទល់ព្រលប់ បង្ហាញពីសេចក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបានឡើយ។ សេដ្ឋកិច្ចសហគមន៍ត្រូវបានលើកកម្ពស់តាមរយៈការជួយគ្នាទៅវិញទៅមកក្នុងកម្មវិធីជួបជុំធំៗតាមបែបព្រហ្មញ្ញ និងពុទ្ធសាសនា។ ការយល់ដឹងពីតម្លៃនៃការតបស្នងគុណគ្នា ធ្វើឱ្យមនុស្សគ្រប់រូបខិតខំកសាងអំពើល្អ និងទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន។ នៅពេលយើងមានធុរៈហើយឃើញអ្នកដទៃមកជួយយ៉ាងច្រើនកុះករ យើងនឹងយល់ច្បាស់ពីតម្លៃនៃពាក្យថា សាមគ្គីជាកម្លាំង។ ការផ្តល់ជំនួយជាអង្ករ ត្រី សាច់ ឬគ្រឿងឧបភោគបរិភោគផ្សេងៗ ក៏ជាទម្លាប់ដ៏ល្អដែលបងប្អូនខ្មែរតែងតែធ្វើចំពោះគ្នា។ សកម្មភាពនៃការរៃអង្គាសប្រាក់ដើម្បីជួយដល់គ្រួសារដែលខ្វះខាតក្នុងពិធីបុណ្យសព ជាទង្វើដែលគួរឱ្យគោរពសរសើរបំផុត។ ការស្ម័គ្រចិត្តជួយលាងចាន រៀបចំតុ ឬបោសសម្អាតទីធ្លាបន្ទាប់ពីចប់កម្មវិធី សុទ្ធតែជាសញ្ញានៃការយោគយល់គ្នាទៅវិញទៅមក។ វប្បធម៌ជួយគ្នាបែបនេះហើយដែលធ្វើឱ្យសង្គមខ្មែរមានភាពខុសប្លែកពីសង្គមដែលផ្តល់តម្លៃលើតែបុគ្គលនិយមជ្រុលហួសហេតុ។ ការរក្សានូវប្រព័ន្ធយោគយល់គ្នានេះ គឺជាមរតកដ៏មានតម្លៃដែលយើងត្រូវបន្តចែករំលែកទៅឱ្យកូនចៅជំនាន់ក្រោយដឹងឮ។ រចនាសម្ព័ន្ធនៃការអង្គុយក្នុងពិធីបុណ្យត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមអាយុ និងឋានៈរបស់បុគ្គល។ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិតែងតែត្រូវបានផ្តល់អាទិភាពឱ្យអង្គុយនៅកន្លែងខ្ពង់ខ្ពស់ដើម្បីជាការគោរពដល់បទពិសោធន៍ជីវិត។ ការប្រើប្រាស់ពាក្យពេចន៍សន្ទនាជាមួយមនុស្សចាស់ក្នុងពិធីមង្គលការ តម្រូវឱ្យមានការប្រុងប្រយ័ត្ន និងប្រកបដោយសីលធម៌។ សកម្មភាពសំពះជម្រាបសួរភ្ញៀវដែលអញ្ជើញមកដល់រោងការ បង្ហាញពីការអោនលំទោនដែលជាចរិតលក្ខណៈដ៏ល្អរបស់ខ្មែរ។ ក្នុងពិធីកាត់សក់បង្កក់សិរី មនុស្សចាស់ជាអ្នកដើរតួសំខាន់ក្នុងការផ្តល់ពរជ័យ និងដំបូន្មានល្អៗដល់គូស្វាមីភរិយាថ្មី។ ឋានានុក្រមក្នុងគ្រួសារត្រូវបានបង្ហាញតាមរយៈការរៀបចំលំដាប់លំដោយនៃការថ្វាយបង្គំមាតាបិតា និងចាស់ទុំក្នុងពិធី។ ការដឹងគុណចំពោះអ្នកមានគុណត្រូវបានលើកតម្កើងយ៉ាងខ្លាំងតាមរយៈពិធីសំពះផ្ទឹមដែលជាកិច្ចសំខាន់ក្នុងមង្គលការខ្មែរ។ ក្មេងៗជំនាន់ក្រោយដែលមកចូលរួមកម្មវិធី បានរៀនសូត្រពីរបៀបរស់នៅ និងការប្រកបកិច្ចការតាមឋានានុក្រមត្រឹមត្រូវ។ ការរៀបចំអាហារជូនចាស់ព្រឹទ្ធាចារ្យមុនភ្ញៀវដទៃទៀត ជាទម្លាប់ដែលបង្ហាញពីការដឹងគុណនិងការផ្ដល់តម្លៃដល់មនុស្សចាស់។ ក្នុងពិធីបុណ្យសព ការគោរពសពតាមរយៈការក្រាបថ្វាយបង្គំ ឬសំពះបង្ហាញពីការលាគ្នាជាចុងក្រោយប្រកបដោយសេចក្តីគោរពបំផុត។ សូម្បីតែការស្លៀកពាក់ក៏ត្រូវបានរៀបចំឱ្យមានរបៀបរៀបរយ ដើម្បីឱ្យសមស្របទៅតាមកាលៈទេសៈ និងឋានៈរបស់ខ្លួនដែរ។ មេភូមិ ឬអ្នកចេះដឹងក្នុងភូមិតែងតែត្រូវបានអញ្ជើញឱ្យធ្វើជាអធិបតីក្នុងកម្មវិធី ដើម្បីផ្តល់ជាកិត្តិយសដល់ម្ចាស់ដើមបុណ្យ។ ការស្ដាប់ដំបូន្មានរបស់ចាស់ទុំក្នុងការរៀបចំពិធីការផ្សេងៗ ជួយឱ្យកម្មវិធីប្រព្រឹត្តទៅបានត្រឹមត្រូវតាមច្បាប់ទម្លាប់បុរាណ។ តម្លៃនៃសីលធម៌ខ្មែរដែលផ្តល់តម្លៃលើការគោរពចាស់ទុំ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈពិធីជួបជុំសង្គមទាំងនេះ។ យុវជនដែលចេះដឹងពីរបៀបរបបនៃការទទួលភ្ញៀវចាស់ៗ តែងតែទទួលបានការសរសើរពីមជ្ឈដ្ឋានជុំវិញខ្លួនជានិច្ច។ ការប្រើប្រាស់សព្វនាមហៅគ្នាទៅវិញទៅមកក្នុងរោងបុណ្យ បង្ហាញពីចំណងសាច់ញាតិទោះបីជាមិនមែនជាបងប្អូនបង្កើតក៏ដោយ។ ការចេះបន្ទាបខ្លួន និងការផ្តល់កិត្តិយសដល់អ្នកដទៃ គឺជាមេរៀនសង្គមដ៏សំខាន់ដែលមនុស្សគ្រប់រូបទទួលបានពីពិធីទាំងនេះ។ របៀបនៃការនិយាយស្តីក្នុងកម្មវិធីផ្លូវការ ជួយពង្រឹងដល់ការយល់ដឹងពីវប្បធម៌នៃការទំនាក់ទំនងប្រកបដោយការគោរព។ ពិធីការនីមួយៗសុទ្ធតែមានអ្នកដឹកនាំកម្មវិធីដែលជាមនុស្សចាស់ ដើម្បីធានាថាគ្រប់យ៉ាងដើរតាមគន្លងប្រពៃណីជាតិ។ ការរក្សានូវលំដាប់លំដោយក្នុងសង្គមជួយឱ្យមានសណ្តាប់ធ្នាប់ និងកាត់បន្ថយជម្លោះរវាងមនុស្សដែលមានវ័យខុសគ្នា។ សកម្មភាពទាំងឡាយដែលបង្ហាញពីការគោរពចាស់ទុំ គឺជាគ្រឹះដ៏រឹងមាំនៃការកសាងសង្គមដែលមានវិន័យ និងសីលធម៌ខ្ពស់។ មង្គលការ គឺជាពេលវេលាដែលស្នាមញញឹម និងសេចក្តីសប្បាយរីករាយបានសាយភាយពេញផ្ទៃនៃកម្មវិធីទាំងមូលជានិច្ច។ ភ្ញៀវកិត្តិយសទាំងអស់ចូលរួមអបអរសាទរដោយក្តីរំភើបចំពោះការចាប់ផ្តើមជីវិតថ្មីរបស់គូស្វាមីភរិយាដែលទើបនឹងរៀបការ។ ការរាំលេងកម្សាន្តតាមបែបប្រពៃណីក្នុងពិធីការ បង្កើតបានជាបរិយាកាសរីករាយដែលជួយកាត់បន្ថយភាពតានតឹងក្នុងចិត្ត។ សម្លេងតន្ត្រីខ្មែរដែលបន្លឺឡើងក្នុងរោងការ ជួយដាស់អារម្មណ៍អ្នកចូលរួមឱ្យមានសេចក្តីត្រេកអរ និងមានក្តីសង្ឃឹមជានិច្ច។ ចំពោះពិធីបុណ្យសពវិញ សម្លេងយំសោកនិងការសោកស្តាយ បង្ហាញពីសេចក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបានចំពោះអ្នកស្លាប់។ ការដែលបានឃើញអ្នកជិតខាងមកអង្គុយកំដរក្នុងពេលមានទុក្ខ ធ្វើឱ្យគ្រួសារសពមានអារម្មណ៍ថាកាន់តែរឹងមាំឡើងវិញ។ ការចែករំលែកអារម្មណ៍សោកសៅជាមួយអ្នកដទៃ គឺជាវិធីសាស្រ្តមួយដែលជួយឱ្យចិត្តយើងបានធូរស្រាលពីការបាត់បង់សមាជិក។ មិត្តភក្តិដែលមកកាន់ដៃ និងនិយាយពាក្យលើកទឹកចិត្តក្នុងថ្ងៃបុណ្យសព គឺជាថ្នាំព្យាបាលចិត្តដ៏មានប្រសិទ្ធភាពបំផុត។ ការយល់ចិត្តគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន បង្ហាញពីភាពជាមនុស្សដែលចេះឈឺឆ្អាលសុខទុក្ខអ្នកជុំវិញខ្លួនជានិច្ច។ សកម្មភាពនៃការបួងសួងសុំសេចក្តីសុខជូនដល់សព បង្ហាញពីសេចក្តីអាណិតអាសូរដែលមនុស្សមានចំពោះគ្នាទៅវិញទៅមក។ ពិធីជួបជុំសង្គមទាំងនេះបានក្លាយជាកន្លែងដែលមនុស្សអាចបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនបានដោយមិនមានការអៀនខ្មាស។ ការសើចសប្បាយជាមួយគ្នា និងការយំជាមួយគ្នា គឺជាផ្នែកមួយនៃការរស់នៅជារួមក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ការដែលដឹងថាមានគេខ្វល់ខ្វាយពីសុខទុក្ខរបស់យើង ធ្វើឱ្យយើងកាន់តែមានទំនុកចិត្តក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងសហគមន៍។ ទឹកចិត្តសណ្តោសប្រណីចំពោះអ្នកដែលកំពុងមានទុក្ខ គឺជាតម្លៃមនុស្សធម៌ដ៏មានតម្លៃដែលយើងគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់។ រាល់ការសន្ទនាដែលពោរពេញដោយការយល់ចិត្តក្នុងពិធីជួបជុំ ជួយបង្កើតឱ្យមានសន្តិភាពផ្លូវចិត្តដល់មនុស្សគ្រប់រូប។ មង្គលការ និងបុណ្យសពសុទ្ធតែជាការរំលឹកយើងឱ្យយល់ពីតម្លៃនៃពេលវេលា និងទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់។ ការចេះចែករំលែកក្តីសុខ និងក្តីទុក្ខជាមួយគ្នា គឺជាចំណងភ្ជាប់អាថ៌កំបាំងដែលធ្វើឱ្យសង្គមខ្មែរមានភាពរឹងមាំខ្លាំងបំផុត។ ភ្ញៀវដែលមកចូលរួមកម្មវិធីតែងតែបង្ហាញនូវទឹកមុខស្រស់ស្រាយដើម្បីផ្តល់ជាកម្លាំងចិត្តដល់ម្ចាស់ផ្ទះដែលមមាញឹក។ ការផ្តល់ភាពកក់ក្តៅតាមរយៈការជជែកគ្នាក្នុងពេលពិសាភោជនាអាហារ បង្កើននូវក្តីសង្ឃឹមនិងភាពរីករាយដល់គ្រប់គ្នា។ សកម្មភាពជួយរំលែកទុក្ខលំបាករបស់អ្នកដទៃ បង្ហាញពីចិត្តសប្បុរសនិងការយល់ដឹងពីសេចក្តីវេទនារបស់មនុស្សជាតិ។ ការរួមសុខរួមទុក្ខជាមួយគ្នាក្នុងកាលៈទេសៈខុសៗគ្នា គឺជាមេរៀនជីវិតដ៏សំខាន់ដែលយើងទទួលបានពីសង្គមជុំវិញខ្លួន។ ពិធីមង្គលការខ្មែរ គឺជាឃ្លាំងផ្ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដែលត្រូវបានផ្ទេរតាំងពីដូនតាមកដល់បច្ចុប្បន្ន។ កិច្ចពិធីនីមួយៗក្នុងមង្គលការដូចជាការហែកូនកំលោះ ឬការសំពះផ្ទឹម សុទ្ធតែបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ។ ការប្រើប្រាស់គ្រឿងអលង្ការ និងសម្លៀកបំពាក់ប្រពៃណីក្នុងពិធី បង្ហាញពីអត្តសញ្ញាណជាតិដ៏ស្រស់ត្រកាលរបស់កម្ពុជា។ តន្ត្រីពិណពាទ្យ និងភ្លេងការដែលប្រគំឡើងក្នុងកម្មវិធី គឺជាការអភិរក្សសិល្បៈតន្ត្រីបុរាណឱ្យនៅគង់វង្សជារៀងរហូត។ ចំពោះពិធីបុណ្យសពវិញ ការសូត្រមន្តបង្សុកូលតាមបែបព្រះពុទ្ធសាសនា គឺជាការរំលឹកដល់សច្ចធម៌នៃជីវិតមនុស្ស។ សកម្មភាពនៃការរៀបចំភេសជ្ជៈ និងម្ហូបអាហារតាមបែបខ្មែរក្នុងពិធី បង្ហាញពីការថែរក្សាស្នាដៃម្ហូបអាហារពីបុរាណ។ យុវជនជំនាន់ក្រោយបានសង្កេត និងរៀបចំពិធីការផ្សេងៗតាមរយៈការរៀនសូត្រផ្ទាល់ពីចាស់ព្រឹទ្ធាចារ្យក្នុងកម្មវិធី។ ពិធីជួបជុំសង្គមទាំងនេះបានដើរតួជាសាលារៀនដែលបង្រៀនពីរបៀបរស់នៅ និងការប្រាស្រ័យទាក់ទងតាមបែបខ្មែរ។ ការរក្សានូវទំនៀមទម្លាប់ទាំងនេះជួយឱ្យកូនខ្មែរគ្រប់រូបមិនភ្លេចពីប្រភពដើម និងអត្តសញ្ញាណរបស់ខ្លួនឡើយ។ ជំនឿសាសនាត្រូវបានបញ្ជ្រាបចូលក្នុងចិត្តគំនិតរបស់មនុស្សម្នាក់ៗតាមរយៈសកម្មភាពនានាក្នុងពិធីបុណ្យនីមួយៗ។ ការដឹងពីរបៀបនៃការរៀបចំគ្រឿងសក្ការបូជាផ្សេងៗក្នុងពិធី គឺជាចំណេះដឹងដែលត្រូវតែចេះដឹងតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ។ ពិធីបុណ្យទាំងនេះផ្តល់ឱកាសឱ្យយើងបានឃើញពីសិល្បៈនៃការរៀបចំផ្កា និងគ្រឿងលម្អផ្សេងៗតាមរបៀបខ្មែរពិតៗ។ ការស្លៀកពាក់ហូលផាមួងរបស់ភ្ញៀវកិត្តិយស គឺជាការជួយលើកកម្ពស់ផលិតផលត្បាញដោយដៃរបស់សិប្បករខ្មែរយើងផងដែរ។ រាល់ការសម្តែងសិល្បៈក្នុងកម្មវិធីជួបជុំ គឺជាការរំលឹកដល់ភាពរុងរឿងនៃវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុកឱ្យ។ សកម្មភាពនៃការនិមន្តព្រះសង្ឃមកសូត្រមន្តចម្រើនព្រះបរិត្ត គឺជាការផ្សារភ្ជាប់ជីវិតរស់នៅទៅនឹងជំនឿសាសនាដ៏មាំមួន។ ការយល់ដឹងពីអត្ថន័យនៃរឿងព្រេងដែលទាក់ទងនឹងពិធីមង្គលការ ជួយឱ្យយុវជនកាន់តែស្រឡាញ់និងចង់អភិរក្សវប្បធម៌។ ទោះបីជាបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ ក៏ការរៀបចំពិធីតាមបែបប្រពៃណីនៅតែមានតម្លៃមិនអាចខ្វះបានក្នុងសង្គម។ ពិធីជួបជុំទាំងនេះ គឺជាស្ពានចម្លងចំណេះដឹងខាងផ្នែកទំនៀមទម្លាប់ពីមនុស្សចាស់ទៅកាន់មនុស្សក្មេងៗដោយស្វ័យប្រវត្តិ។ ការចូលរួមក្នុងពិធីទាំងនេះធ្វើឱ្យយើងមានមោទនភាពចំពោះភាពសម្បូរបែបនៃវប្បធម៌ដែលជាតិដទៃមិនមានដូចយើង។ ការរក្សាបាននូវភាពដើមនៃពិធីនីមួយៗ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូបដើម្បីរក្សាការពារសម្បត្តិវប្បធម៌។ សកម្មភាពនៃការរៀបចំកម្មវិធីតាមលក្ខណៈគ្រួសារនិងសហគមន៍ បង្ហាញពីភាពរស់រវើកនៃអរិយធម៌ខ្មែរក្នុងសម័យទំនើប។ ពិធីជួបជុំសង្គមទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការថែរក្សានូវព្រលឹងជាតិឱ្យនៅរស់រានមានជីវិតជានិរន្តរ៍តទៅ។ សរុបមកវិញ ពិធីមង្គលការនិងពិធីបុណ្យសព គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងសង្វាក់រស់នៅរបស់ប្រជាជនកម្ពុជាយើង។ ការចូលរួម និងការថែរក្សាពិធីទាំងនេះឱ្យបានល្អប្រសើរ នឹងជួយឱ្យចំណងសាមគ្គីភាពនិងវប្បធម៌ខ្មែរកាន់តែរឹងមាំជាអមតៈ។